ដើម្បីចាប់ផ្ដើមការចិញ្ចឹមបសុបក្សី អ្នកត្រូវពិចារណាលើចំណុចសំខាន់ៗមួយចំនួន។ ប្រភេទបសុបក្សីមាន់សាច់ ភាគច្រើនគេចិញ្ចឹមត្រឹមតែរយៈពេលប្រហែល ៤៥ ទៅ ៦០ ថ្ងៃប៉ុណ្ណោះ។ មាន់ប្រភេទនេះលូតលាស់លឿន ហើយត្រូវការចំណីដែលមានប្រូតេអ៊ីនខ្ពស់។ មាន់ពង មាន់ប្រភេទនេះត្រូវការពេលវេលាចិញ្ចឹមយូរបន្តិចដើម្បីអាចចាប់ផ្តើមពងបាន ប្រហែល ៤ ទៅ ៥ ខែ។ វាទាមទារការថែទាំល្អ និងចំណីដែលមានជាតិកាល់ស្យូមគ្រប់គ្រាន់សម្រាប់ផលិតស៊ុត។ ចំណែកសត្វទា និងសត្វប្រភេទផ្សេងទៀតយើងក៏អាចជ្រើសរើសចិញ្ចឹមយកទាំងសាច់ និងពងផងដែរ។ ការរៀបចំទ្រុង និងទីកន្លែង ទីតាំង គួរតែជ្រើសរើសទីតាំងដែលមានខ្យល់ចេញចូលល្អ និងឆ្ងាយពីផ្ទះបន្តិចដើម្បីជៀសវាងក្លិនស្អុយ។ សាងសង់ទ្រុងឲ្យមានទំហំសមរម្យទៅតាមចំនួនបសុបក្សី។ ត្រូវមានកម្រាលទ្រុងល្អ ដូចជាកម្ទេចឈើ ឬអង្កាមស្ងួត។ បើចិញ្ចឹមមាន់ពង ត្រូវមានសំបុកសម្រាប់វាពងផង។ ត្រូវមានឧបករណ៍សម្រាប់ដាក់ចំណី និងទឹកឲ្យបានគ្រប់គ្រាន់ និងរក្សាអនាម័យជានិច្ច។ ជ្រើសរើសប្រភេទចំណីដែលត្រឹមត្រូវទៅតាមប្រភេទ និងអាយុរបស់បសុបក្សី។ អ្នកអាចទិញចំណីសម្រេចដែលមានលក់នៅតាមទីផ្សារ ឬលាយចំណីខ្លួនឯង។ ត្រូវមានទឹកស្អាតគ្រប់គ្រាន់ និងផ្លាស់ប្តូរជាប្រចាំ។ ទឹកមានតួនាទីសំខាន់ណាស់ក្នុងការលូតលាស់ និងសុខភាពរបស់បសុបក្សី។ អនាម័យ និងការថែទាំ សម្អាតទ្រុង និងឧបករណ៍ឲ្យបានទៀងទាត់ដើម្បីការពារការរីករាលដាលនៃជំងឺ។ ចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវទៅតាមកាលកំណត់ ដើម្បីការពារជំងឺឆ្លងផ្សេងៗ។ ត្រូវតាមដានមើលសុខភាពរបស់សត្វដែលយើងចិញ្ចឹមជានិច្ច។ ប្រសិនបើឃើញមានសញ្ញាណាមិនប្រក្រតី ដូចជាមាន់លែងស៊ីចំណី ឬឈឺ ត្រូវញែកវាចេញពីហ្វូង។ ហើយចំពោះការប្រមូលផលវិញ មាន់សាច់ ប្រមូលផលលក់នៅពេលវាមានអាយុនិងទម្ងន់សមស្របតាមទីផ្សារ។ មួយវិញទៀត មាន់ពងវិញ ត្រូវប្រមូលស៊ុតជារៀងរាល់ថ្ងៃនៅពេលព្រឹក និងពេលល្ងាច ដើម្បីការពារកុំឲ្យស៊ុតបែក ឬប្រឡាក់។ ប្រសិនបើអ្នកចង់ចាប់ផ្តើម អ្នកគួរតែសិក្សាឲ្យបានច្បាស់លាស់ពីរបៀបថែទាំ និងចំណាយដើមទុនទៅលើអ្វីខ្លះ។ បច្ចុប្បន្ន គេនៅមិនទាន់មានទិន្នន័យជាក់លាក់ដែលបញ្ជាក់ថាខេត្តណាមានប្រជាជនចិញ្ចឹមបសុបក្សីច្រើនជាងគេនៅកម្ពុជានោះទេ។ ទោះជាយ៉ាងនេះក្តី ការចិញ្ចឹមបសុបក្សីមានលក្ខណៈទូលំទូលាយ និងជាផ្នែកមួយដ៏សំខាន់នៃកសិកម្មគ្រួសារនៅបណ្តាគ្រប់ខេត្តទាំងអស់នៃប្រទេសកម្ពុជា។ ជាទូទៅ ការចិញ្ចឹមបសុបក្សីមាន់ទាមានច្រើននៅតាមតំបន់ជនបទ ដែលជាកន្លែងកសិករមានដីធ្លី និងអាចចិញ្ចឹមសត្វទាំងនោះដើម្បីបរិភោគ ឬលក់ដូរជាលក្ខណៈគ្រួសារ។ ដោយឡែក ចំពោះការចិញ្ចឹមបសុបក្សីជាលក្ខណៈឧស្សាហកម្មវិញ គេឃើញមានក្រុមហ៊ុនជាច្រើនបានបោះទុនវិនិយោគនៅតាមបណ្តាខេត្តនានា។ ដើម្បីផ្គត់ផ្គង់សាច់ និងស៊ុតតាមតម្រូវការទីផ្សារនៅក្នុងស្រុក។ បើនិយាយពីការនាំចេញ និងការលក់ដូរនៅទីផ្សារក្នុងស្រុក មានលក្ខណៈខុសគ្នា ហើយទាមទារការរៀបចំផែនការផ្សេងៗគ្នា។ ការលក់ដូរនៅទីផ្សារក្នុងស្រុកនេះជាជម្រើសដ៏ងាយស្រួល និងពេញនិយមបំផុតសម្រាប់អ្នកចិញ្ចឹមខ្នាតតូចនិងមធ្យម។ ទីតាំងលក់ អ្នកអាចលក់ផ្ទាល់នៅកសិដ្ឋានរបស់អ្នកសម្រាប់អោយឈ្មួញកណ្តាលមកយក ឬយកទៅលក់នៅតាមផ្សារក្នុងតំបន់ ដោយខ្លួនឯងផ្ទាល់ជាដើម។ ឬលក់តាមបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេសបុក ឬ តេឡេក្រាម។ ការលក់ដូរក្នុងស្រុកមិនទាមទារលក្ខខណ្ឌតឹងរ៉ឹងដូចការនាំចេញនោះទេ។ អ្វីដែលសំខាន់ គឺគុណភាព និងសុវត្ថិភាពផលិតផលរបស់អ្នក។ អ្នកត្រូវធានាថាមាន់របស់អ្នកមានសុខភាពល្អ និងគ្មានសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ការដឹកជញ្ជូន ភាគច្រើនការដឹកជញ្ជូនគឺងាយស្រួល និងចំណាយតិច ដោយសារចម្ងាយជិត។ ការនាំចេញទៅក្រៅប្រទេស ការនាំចេញទាមទារការរៀបចំច្រើន និងត្រូវគោរពតាមបទដ្ឋានអន្តរជាតិ។ ស្តង់ដារ និងលក្ខខណ្ឌ ផលិតផលដែលនាំចេញត្រូវមានគុណភាពខ្ពស់ និងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីស្ថាប័នពាក់ព័ន្ធ។ អ្នកត្រូវមានលិខិតអនុញ្ញាត និងវិញ្ញាបនបត្របញ្ជាក់ផ្សេងៗ។ ទីផ្សារគោលដៅ អ្នកត្រូវសិក្សាពីតម្រូវការ និងច្បាប់នាំចូលរបស់ប្រទេសដែលអ្នកចង់នាំចេញទៅ។ ឧទាហរណ៍ ប្រទេសខ្លះអាចទាមទារឲ្យមានការវេចខ្ចប់ពិសេស ឬស្តង់ដារគុណភាពជាក់លាក់ណាមួយ។ ការដឹកជញ្ជូនសម្រាប់នាំចេញទាមទារឲ្យមានការវេចខ្ចប់ត្រឹមត្រូវ និងប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនដែលមានជំនាញច្បាស់លាស់។ ថ្លៃដឹកជញ្ជូនក៏មានតម្លៃខ្ពស់ផងដែរ។ ការនាំចេញទាមទារដើមទុនច្រើនជាងការលក់ក្នុងស្រុក ទាំងលើការផលិត ការវេចខ្ចប់ និងការដឹកជញ្ជូន។ សរុបមក ប្រសិនបើអ្នកទើបតែចាប់ផ្តើម អ្នកគួរផ្តោតលើការលក់ដូរក្នុងស្រុកជាមុនសិន។ នៅពេលអាជីវកម្មរបស់អ្នករឹងមាំ និងមានបទពិសោធន៍គ្រប់គ្រាន់ហើយ ទើបអ្នកអាចពង្រីកការនាំចេញបានយ៉ាងរលូន។ ហើយបើនិយាយពីរដូវការចិញ្ចឹមបសុបក្សីវិញ ភាគច្រើនប្រជាជនចិញ្ចឹមបានគ្រប់រដូវកាល។ ប៉ុន្តែប្រជាកសិករជាទូទៅចូលចិត្តចាប់ផ្ដើមចិញ្ចឹមនៅ រដូវប្រាំង។ មូលហេតុសំខាន់ៗដែលធ្វើឲ្យរដូវប្រាំងជាពេលវេលាល្អក្នុងការចិញ្ចឹមបសុបក្សីនោះគីដោយសារកត្តាអាកាសធាតុ។ ពីព្រោះអាកាសធាតុក្តៅនិងស្ងួតក្នុងរដូវប្រាំង គឺសមស្របសម្រាប់កូនបសុបក្សីជាងរដូវវស្សាដែលមានសំណើមខ្ពស់និងភ្លៀងជោគជាំ ដែលងាយនិងមានជំងឺ។ កូនបសុបក្សីងាយនឹងកើតជំងឺផ្តាសាយ ឬជំងឺផ្សេងៗទៀតដែលបណ្តាលមកពីអាកាសធាតុត្រជាក់ និងសើម។ សំណើមខ្ពស់នៅក្នុងរដូវវស្សា អាចជាកត្តាបង្កឲ្យមានការរីករាលដាលនៃមេរោគនិងបាក់តេរីលឿនជាងរដូវប្រាំង ដូច្នេះការគ្រប់គ្រងជំងឺវាពិបាកនិងទប់ទល់ដែលជាបញ្ហាដ៏ធំសម្រាប់ប្រជាកសិករដែលចិញ្ចឹម ។ ដូច្នេះការគ្រប់គ្រងអនាម័យនិងជំងឺនៅរដូវប្រាំងគឺងាយស្រួលជាង។ ការប្រមូលផល ប្រសិនបើអ្នកចាប់ផ្ដើមចិញ្ចឹមនៅរដូវប្រាំង នោះអ្នកនឹងអាចប្រមូលផលលក់បាននៅមុនពេលចូលរដូវវស្សា ដែលជាពេលវេលាល្អសម្រាប់លក់ដូរ។ ទោះបីជាយ៉ាងនេះក្តី ការចិញ្ចឹមបសុបក្សីនៅរដូវវស្សាក៏អាចធ្វើទៅបានដែរ។ អ្វីដែលសំខាន់បំផុតគឺការរៀបចំទ្រុងឲ្យបានល្អ មានអនាម័យ និងផ្តល់កម្ដៅគ្រប់គ្រាន់ ជាពិសេសសម្រាប់កូនបក្សី។